គំនូរចម្លាក់ផ្កាឈូក គឺជាធាតុផ្សំដ៏សំខាន់មួយនៅក្នុងស្ថាបត្យកម្ម និងសិល្បៈខ្មែរបុរាណ ជាពិសេសនៅលើចម្លាក់ថ្ម និងជញ្ជាំងប្រាសាទនានាដូចជា ប្រាសាទបន្ទាយស្រី ប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀត។ វត្តមាននៃផ្កាឈូកនេះមិនត្រឹមតែជាលម្អសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុកនូវអត្ថន័យជ្រាលជ្រៅ និងនិមិត្តរូបផ្លូវគំនិតជាច្រើនដែលទាក់ទងនឹងជំនឿសាសនា វប្បធម៌ និងទស្សនវិជ្ជាផងដែរ។ ផ្កាឈូកជានិមិត្តសញ្ញារបស់ ព្រះពុទ្ធសាសនា ដែលបង្ហាញពីការប្រែប្រួលពីភាពងងឹតទៅកាន់ពន្លឺនៃប្រាជ្ញា និងសេចក្ដីសុខសាន្ត។ វាត្រូវបានគេចាត់ទុកថាជាផ្នែកសំខាន់នៃការតុបតែងប្រាសាទ និងសិល្បៈបុរាណខ្មែរ ដូចជា ប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី។ ផ្កាឈូកនៅក្នុងសិល្បៈប្រាសាទក៏តំណាងឲ្យ ភាពស្រស់ស្អាត និងសេចក្ដីសុខសាន្ត ដែលជាគន្លងសំខាន់ក្នុងការរីកចម្រើនផ្លូវចិត្ត និងជីវិតសុខសាន្តដែរ។ ជំនឿនៅក្នុងវប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនាបង្ហាញថា ផ្កាឈូកជានិមិត្តសញ្ញារបស់ការអប់រំផ្លូវចិត្ត និងបញ្ញា ដែលជាផ្លូវដឹកនាំមនុស្សឲ្យលះបង់ទុក្ខ និងឈានដល់និព្វាន។ ផ្កាឈូកត្រូវបានគេចាត់ទុកជាផ្កាក្នុងវប្បធម៌អាស៊ី ជាពិសេសក្នុងជំនឿព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ ការរីកដុះដាលរបស់ផ្កាឈូកចេញពីភក់ជ្រាំទៅរកពន្លឺព្រះអាទិត្យ ដោយមិនប្រឡាក់ភក់ គឺជាឧទាហរណ៍ដ៏ល្អបំផុតនៃ ភាពបរិសុទ្ធ ភាពស្អាតស្អំ និងការត្រាស់ដឹង។ នៅក្នុងចម្លាក់ប្រាសាទខ្មែរ ផ្កាឈូកត្រូវបានបង្ហាញក្នុងទម្រង់ជាច្រើន។ ផ្កាឈូករីក តំណាងឱ្យភាពពេញលេញ ការត្រាស់ដឹងពេញលេញ និងភាពល្អឥតខ្ចោះ។ ជារឿយៗវាត្រូវបានគេឃើញនៅក្រោមបាតជើងអាទិទេព ឬជាអាសនៈរបស់ព្រះ។ វាបង្ហាញពីសេចក្ដីសុខសាន្ត និងភាពស្រស់ស្អាត ដែលជាសញ្ញានៃការរីកចម្រើនផ្លូវចិត្ត និងការលះបង់ទុក្ខ។ ឯផ្កាឈូកក្រពុំ តំណាងឱ្យសក្ដានុពល ការអភិវឌ្ឍន៍ និងការចាប់ផ្តើមថ្មី។ វាអាចបង្ហាញពីការត្រាស់ដឹងដែលនឹងកើតឡើងនាពេលអនាគត ការចាប់ផ្តើមនៃការត្រាស់ដឹង និងការអភិវឌ្ឍផ្លូវចិត្តដែលនៅមិនទាន់ពេញលេញ។ រីឯ ផ្កាឈូកដែលមានផ្កាចេញពីមជ្ឈមណ្ឌលទៅទិសបួន តំណាងឲ្យការរីកចម្រើន និងការបង្ហាញពន្លឺប្រាជ្ញាចូលទៅគ្រប់ទិសទាំងបួន។ ទម្រង់នេះជានិមិត្តសញ្ញានៃការចែកចាយធម៌ និងពន្លឺសាសនា ទៅកាន់ពិភពលោកទាំងមូល។ ទាំងបីទម្រង់នេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅលើចម្លាក់ថ្ម និងជញ្ជាំងប្រាសាទដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងប្រាសាទផ្សេងៗទៀត ដើម្បីបង្ហាញពីទស្សនៈផ្លូវចិត្ត និងសាសនាព្រះពុទ្ធដែលមានសារៈសំខាន់ក្នុងវប្បធម៌ខ្មែរ។ នៅតាមសំណង់សិល្បៈប្រាសាទខ្មែរ ផ្កាឈូកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជំនឿសំខាន់ៗដូចជា៖ ក្នុងជំនឿព្រហ្មញ្ញសាសនា ផ្កាឈូកគឺជា និមិត្តរូបនៃកំណើត។ គេជឿថាព្រះព្រហ្ម ដែលជាព្រះអ្នកបង្កើត បានប្រសូតចេញពីផ្កាឈូកដែលដុះចេញពីផ្ចិតរបស់ព្រះវិស្ណុ។ ហេតុនេះ ផ្កាឈូកតំណាងឱ្យ ប្រភពនៃជីវិត និងការបង្កើតចក្រវាឡ។ ទេពទាំងឡាយដូចជា ព្រះវិស្ណុ ព្រះព្រហ្ម ព្រះលក្ម្សី និងព្រះសូរ្យា តែងតែត្រូវបានបង្ហាញថា គង់នៅលើបល្ល័ង្កផ្កាឈូក ឬកាន់ផ្កាឈូកនៅក្នុងព្រះហស្ថរបស់ពួកគេ។ នេះបញ្ជាក់ពី ភាពបរិសុទ្ធ ភាពអស្ចារ្យ និងអំណាចដ៏ទេវភាព របស់ព្រះទាំងនោះ។ វាក៏បង្ហាញពីភាពបរិសុទ្ធ និងភាពស្អាតស្អំដែរ ទោះបីជាផ្កាឈូកដុះចេញពីភក់ក៏ដោយ ក៏ផ្ការបស់វាស្អាតបរិសុទ្ធគ្មានភាពសៅហ្មង។ នេះតំណាងឱ្យ ការធ្វីបន្សុតកម្មពីភាពមិនល្អ និងការសម្រេចបាននូវភាពបរិសុទ្ធខាងវិញ្ញាណ។ ចំណែកឯ នៅក្នុងព្រះពុទ្ធសាសនា ផ្កាឈូកគឺជា និមិត្តរូបដ៏សំខាន់បំផុតនៃការត្រាស់ដឹង។ ដូចគ្នានឹងផ្កាឈូកដែលដុះចេញពីភក់ទៅរកពន្លឺដែរ ព្រះពុទ្ធអង្គបានត្រាស់ដឹងដោយរួចផុតពីការជាប់ជំពាក់នឹងតណ្ហា និងទុក្ខក្នុងលោក។ ព្រះពុទ្ធអង្គ និងព្រះពោធិសត្វជាច្រើនតែងតែត្រូវបានបង្ហាញថា គង់លើផ្កាឈូក ឬកាន់ផ្កាឈូក។ នេះបញ្ជាក់ពី ឋានៈដ៏ខ្ពង់ខ្ពស់ និងការរំដោះខ្លួន ពីវដ្តសង្សារ។ ផ្កាឈូកក៏អាចតំណាងឱ្យ បុណ្យកុសល និងផលនៃអំពើល្អដែលបានសាងឡើងដែរ។ ការរីកស្គុះស្គាយនៃផ្កាឈូកត្រូវបានផ្សារភ្ជាប់ជាមួយនឹងលទ្ធផលវិជ្ជមាននៃសកម្មភាព។ ជាក់ស្តែងយើងតែងតែឃើញនៅតាមប្រាសាទដែលមានចម្លាក់ជាច្រើនដែលគេមានឆ្លាក់ចម្លាក់ផ្កាឈូកដូចជា ប្រាសាទបន្ទាយស្រី ប្រាសាទអង្គរវត្ត និងមានប្រាសាទជាច្រើនទៀត។ ប្រាសាទបន្ទាយស្រី ត្រូវបានគេស្គាល់ថាជា ពេជ្រនៃសិល្បៈខ្មែរ ដោយសារតែភាពល្អិតល្អន់នៃចម្លាក់របស់វា។ ចម្លាក់ផ្កាឈូកត្រូវបានគេឃើញជាញឹកញាប់នៅលើ ផ្តែរទ្វារ ហោជាង និងតាមជញ្ជាំង ដោយបង្ហាញពីភាពរស់រវើក និងភាពទន់ភ្លន់។ ការបង្ហាញផ្កាឈូកនៅទីនេះផ្តោតសំខាន់លើ ភាពស្រស់ស្អាត សោភ័ណភាព និងភាពបរិសុទ្ធ នៃធម្មជាតិ។ មួយវិញទៀត ប្រាសាទអង្គរវត្ត ជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យ។ ផ្កាឈូកត្រូវបានគេឃើញនៅគ្រប់ទីកន្លែង ចាប់ពី សសរ ជញ្ជាំង រហូតដល់មូលដ្ឋានប្រាសាទ។ ជាពិសេស ផ្កាឈូកត្រូវបានគេប្រើប្រាស់ជា លំនាំតុបតែង ដើម្បីបំពេញចន្លោះទំនេរ និងបង្កើនភាពប្រណីតនៃចម្លាក់។ វត្តមានរបស់វាបញ្ជាក់ពី ភាពពិសិដ្ឋ និងសេចក្តីល្អ ដែលបង្កប់នៅក្នុងប្រាសាទទាំងមូល។ ផ្កាឈូកដែលស្ថិតនៅក្រោមជើងទេពអប្សរ និងអវតារផ្សេងៗ បង្ហាញពីឋានៈដ៏ខ្ពង់ខ្ពស់របស់ពួកគេ។ នៅក្នុងប្រាសាទជាច្រើនដូចជា ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន និងផ្សេងៗទៀត ផ្កាឈូកត្រូវបានប្រើប្រាស់ជាធាតុផ្សំក្នុងការតុបតែង។ ជួនកាលវាលេចឡើងជា ផ្កាឈូកប្រាំបីទង ដែលជាតំណាងនិមិត្តរូបដ៏វិសុទ្ធនៅក្នុងព្រះពុទ្ធសាសនា។ សរុបសេចក្តីមក គំនូរចម្លាក់ផ្កាឈូកនៅក្នុងសំណង់សិល្បៈប្រាសាទខ្មែរមិនមែនត្រឹមតែជាការតុបតែងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា ភាសានៃនិមិត្តរូបដែលបង្ហាញពីជំនឿ សាសនា ទស្សនវិជ្ជា និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់ដូនតាខ្មែរ។ វាជាភស្តុតាងដ៏រស់រវើកនៃ ប្រាជ្ញា និងជំនឿដ៏ជ្រាលជ្រៅ ដែលបានចាក់ឫសគល់ក្នុងសង្គមខ្មែរបុរាណ។